ការវិវត្តនៃរចនាសម្ព័ន្ធសេដ្ឋកិច្ចក្នុងរយៈពេលដប់ឆ្នាំចុងក្រោយនេះបានផ្លាស់ប្តូរមុខមាត់នៃប្រាក់ចំណូលរបស់ប្រជាជនកម្ពុជាយ៉ាងខ្លាំងក្លា។ បច្ចេកវិទ្យាឌីជីថលបានក្លាយជាឆ្អឹងខ្នងនៃអាជីវកម្មទំនើបដែលធ្វើឱ្យតម្រូវការកម្លាំងពលកម្មជំនាញហក់ឡើងខ្ពស់ហួសពីការស្មាន។ បុគ្គលិកដែលមានសមត្ថភាពផ្នែកសរសេរកម្មវិធីកុំព្យូទ័រទទួលបានឱកាសចរចាប្រាក់ខែក្នុងកម្រិតខ្ពស់ជាងបុគ្គលិកផ្នែករដ្ឋបាលទូទៅ។ ការយល់ដឹងអំពីប្រព័ន្ធបញ្ញាសិប្បនិម្មិតបានក្លាយជាគុណសម្បត្តិប្រកួតប្រជែងដ៏សំខាន់សម្រាប់យុវជនជំនាន់ក្រោយក្នុងទីផ្សារការងារ។ ម៉ាស៊ីនស្វ័យប្រវត្តិកម្មក្នុងវិស័យឧស្សាហកម្មបានកាត់បន្ថយតម្រូវការកម្លាំងពលកម្មដែលប្រើកម្លាំងបាយសុទ្ធសាធក្នុងរោងចក្រខ្នាតធំៗ។ គម្លាតប្រាក់ឈ្នួលរវាងអ្នកចេះបច្ចេកវិទ្យានិងអ្នកមិនចេះបច្ចេកវិទ្យាកាន់តែរីកធំឡើងៗគួរឱ្យកត់សម្គាល់ក្នុងមួយទសវត្សរ៍នេះ។ ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតអន្តរជាតិបានផ្តល់កញ្ចប់អត្ថប្រយោជន៍យ៉ាងច្រើនសន្ធឹកសន្ធាប់ដើម្បីទាក់ទាញអ្នកជំនាញផ្នែកទិន្នន័យ។ ការងារដែលធ្លាប់តែធ្វើដោយដៃត្រូវបានជំនួសដោយម៉ាស៊ីនឆ្លាតវៃដែលតម្រូវឱ្យមានអ្នកបញ្ជាមានជំនាញបច្ចេកទេសច្បាស់លាស់។ កម្មករដែលខ្វះខាតចំណេះដឹងផ្នែកឌីជីថលជួបប្រទះការលំបាកក្នុងការដំឡើងតំណែង និងការទទួលបានប្រាក់ចំណូលបន្ថែមប្រចាំខែ។ ការវិនិយោគលើការអប់រំផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា គឺជាគន្លឹះតែមួយគត់ដើម្បីទទួលបានប្រាក់បៀវត្សរ៍ខ្ពស់ក្នុងសម័យកាលនេះ។ មជ្ឈដ្ឋានការងារបច្ចុប្បន្នឱ្យតម្លៃខ្លាំងលើសមត្ថភាពដោះស្រាយបញ្ហាស្មុគស្មាញតាមរយៈឧបករណ៍បច្ចេកវិទ្យាទំនើបៗបំផុត។ បុគ្គលិកក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុ ដែលយល់ដឹងពីប្រព័ន្ធសុវត្ថិភាពបច្ចេកវិទ្យាទទួលបានការដំឡើងប្រាក់ខែយ៉ាងឆាប់រហ័ស។ សហគ្រាសក្នុងស្រុកចាប់ផ្តើមផ្តល់អាទិភាពដល់បេក្ខជនដែលមានវិញ្ញាបនបត្របញ្ជាក់សមត្ថភាពផ្នែកទិន្នន័យនិងបច្ចេកវិទ្យា។ កង្វះខាតអ្នកជំនាញបច្ចេកវិទ្យាក្នុងស្រុកបានធ្វើឱ្យតម្លៃកម្លាំងពលកម្មក្នុងវិស័យនេះមានការប្រកួតប្រជែងយ៉ាងខ្លាំងក្លាបំផុត។ ការអភិវឌ្ឍជំនាញទន់ស្របជាមួយជំនាញបច្ចេកវិទ្យា គឺជាយុទ្ធសាស្ត្រដ៏ល្អសម្រាប់បង្កើនតម្លៃខ្លួនក្នុងទីផ្សារការងារកម្ពុជា។ គម្លាតចំណូលនេះមិនត្រឹមតែប៉ះពាល់ដល់បុគ្គលម្នាក់ៗនោះទេតែវាថែមទាំងជះឥទ្ធិពលដល់តុល្យភាពសង្គមជារួមផងដែរ។ ការបណ្តុះបណ្តាលវិជ្ជាជីវៈឡើងវិញ គឺជាការចាំបាច់សម្រាប់អ្នកដែលធ្វើការងារក្នុងផ្នែកដែលប្រឈមនឹងការបាត់បង់ដោយសារម៉ាស៊ីន។ តម្រូវការអ្នករចនាក្រាហ្វិកនិងអ្នកគ្រប់គ្រងបណ្តាញសង្គមបានកើនឡើងទ្វេដងបើប្រៀបធៀបទៅនឹងដប់ឆ្នាំមុនក្នុងប្រទេសយើង។ សិស្សានុសិស្សដែលបញ្ចប់ការសិក្សាផ្នែកវិស្វកម្មសូហ្វវែរមានឱកាសទទួលបានការងារដែលមានចំណូលខ្ពស់ភ្លាមៗក្រោយបញ្ចប់ការសិក្សា។ និន្នាការនៃការប្រើប្រាស់បច្ចេកវិទ្យាក្នុងការគ្រប់គ្រងអាជីវកម្មបានធ្វើឱ្យតួនាទីរបស់អ្នកបច្ចេកទេសកាន់តែមានសារៈសំខាន់។ ការយល់ដឹងពីរបៀបប្រើប្រាស់អ៊ីនធឺណិតដើម្បីបង្កើនប្រសិទ្ធភាពការងារ គឺជាកត្តាកំណត់កម្រិតប្រាក់ឈ្នួលក្នុងយុគសម័យថ្មីនេះ។ យុវជនជាច្រើនកំពុងព្យាយាមរៀនសូត្របន្ថែមលើជំនាញឌីជីថល ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារដែលកំពុងប្រែប្រួល។ កម្រិតចំណេះដឹងផ្នែកបច្ចេកវិទ្យាទាប គឺជាឧបសគ្គចម្បងដែលធ្វើឱ្យកម្មករភាគច្រើនមិនអាចទទួលបានប្រាក់ឈ្នួលសមរម្យ។ តម្លៃទំនិញនៅលើទីផ្សារបានកើនឡើងជាលំដាប់ដែលធ្វើឱ្យតម្លៃនៃប្រាក់ចំណូលពិតប្រាកដរបស់ពលរដ្ឋមានការធ្លាក់ចុះ។ ទោះបីជាតួលេខនៃប្រាក់ខែក្នុងបញ្ជីកើនឡើងក៏ដោយក៏អំណាចទិញជាក់ស្តែងរបស់បុគ្គលិកមិនមានការប្រែប្រួលខ្លាំងក្លានោះទេ។ ការកើនឡើងនៃតម្លៃជួលផ្ទះនិងថ្លៃម្ហូបអាហារប្រចាំថ្ងៃបានក្លាយជាបន្ទុកយ៉ាងធ្ងន់ធ្ងរសម្រាប់អ្នកមានចំណូលកម្រិតមធ្យម។ អតិផរណាដែលកើតឡើងក្រោយវិបត្តិសកលបានធ្វើឱ្យតម្លៃកម្លាំងពលកម្មក្នុងស្រុកត្រូវប្រឈមនឹងបញ្ហាប្រឈមយ៉ាងខ្លាំង។ ការរក្សាតុល្យភាពរវាងចំណូលនិងចំណាយប្រចាំថ្ងៃកាន់តែមានភាពស្មុគស្មាញសម្រាប់គ្រួសារដែលមានសមាជិកច្រើនក្នុងបន្ទុក។ ស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្នតម្រូវឱ្យបុគ្គលិកម្នាក់ៗត្រូវចេះគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួនឱ្យបានច្បាស់លាស់បំផុតដើម្បីរស់រាន។ ការកើនឡើងនៃថ្លៃសេវាអប់រំនិងសុខាភិបាលបានលេបត្របាក់ភាគរយដ៏ធំនៃប្រាក់បៀវត្សរ៍ប្រចាំខែរបស់កម្មករនិយោជិត។ ការចាយវាយលើតម្រូវការចាំបាច់បានកើនឡើងខ្ពស់ដែលធ្វើឱ្យលទ្ធភាពនៃការសន្សំប្រាក់សម្រាប់អនាគតមានកម្រិតទាបខ្លាំង។ បុគ្គលិកដែលទទួលបានប្រាក់ឈ្នួលថេរក្នុងរយៈពេលយូរជួបការលំបាកខ្លាំងក្នុងការទប់ទល់នឹងការឡើងថ្លៃនៃទំនិញប្រើប្រាស់។ សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់បានបង្ហាញពីការកើនឡើងជាបន្តបន្ទាប់ដែលជះឥទ្ធិពលអវិជ្ជមានដល់ជីវភាពរស់នៅប្រចាំថ្ងៃ។ ការដំឡើងប្រាក់ខែដែលមិនសមស្របនឹងអត្រាអតិផរណាធ្វើឱ្យកម្មករមានអារម្មណ៍ថាចំណូលរបស់ពួកគេកាន់តែតិចទៅៗ។ ការប្រែប្រួលតម្លៃប្រេងឥន្ធនៈលើទីផ្សារសកលតែងតែជះឥទ្ធិពលដោយផ្ទាល់ដល់ថ្លៃដឹកជញ្ជូន និងតម្លៃទំនិញក្នុងស្រុកយើង។ អ្នកដែលរស់នៅតាមទីក្រុងធំៗប្រឈមនឹងការចំណាយខ្ពស់ជាងអ្នកដែលរស់នៅតាមបណ្តាខេត្តឆ្ងាយៗពីមជ្ឈមណ្ឌលសេដ្ឋកិច្ច។ វិបត្តិសេដ្ឋកិច្ចសកលបានធ្វើឱ្យខ្សែសង្វាក់ផ្គត់ផ្គង់រអាក់រអួល និងជំរុញឱ្យតម្លៃទំនិញសព្វសារពើកើនឡើងក្នុងល្បឿនលឿន។ ការរៀបចំផែនការចំណាយឱ្យបានហ្មត់ចត់ គឺជាវិធីសាស្ត្រតែមួយគត់ដើម្បីរស់នៅក្នុងសម័យកាលដែលមានតម្លៃរស់នៅខ្ពស់បែបនេះ។ ម្ចាស់អាជីវកម្មខ្នាតតូចត្រូវបង្ខំចិត្តដំឡើងតម្លៃសេវាកម្ម ដើម្បីទូទាត់ជាមួយការកើនឡើងនៃថ្លៃដើមនិងប្រាក់ឈ្នួលបុគ្គលិក។ ពលរដ្ឋភាគច្រើនបារម្ភអំពីអនាគតហិរញ្ញវត្ថុរបស់ពួកគេនៅពេលដែលតម្លៃដីធ្លីនិងផ្ទះសម្បែងកើនឡើងហួសពីសមត្ថភាពទិញ។ ការយល់ដឹងអំពីសេដ្ឋកិច្ចម៉ាក្រូជួយឱ្យបុគ្គលិកយល់ច្បាស់ពីមូលហេតុដែលប្រាក់ចំណូលរបស់ពួកគេមិនអាចទប់ទល់នឹងការឡើងថ្លៃបាន។ យន្តការកែសម្រួលប្រាក់ឈ្នួលត្រូវតែផ្អែកលើការសិក្សាអំពីតម្លៃរស់នៅជាក់ស្តែង ដើម្បីធានាបាននូវជីវភាពសមរម្យសម្រាប់ពលរដ្ឋ។ ការធ្លាក់ចុះនៃតម្លៃរូបិយបណ្ណក្នុងតំបន់ក៏ជាកត្តាមួយដែលធ្វើឱ្យទំនិញនាំចូលមានតម្លៃកាន់តែថ្លៃជាងពេលមុនៗ។ ជីវភាពរស់នៅរបស់កម្មកររោងចក្រត្រូវបានរងផលប៉ះពាល់យ៉ាងខ្លាំងនៅពេលដែលថ្លៃឈ្នួលបន្ទប់ស្នាក់នៅមានការកើនឡើង។ ការពិភាក្សាអំពីប្រាក់ឈ្នួលពិតប្រាកដជួយឱ្យយើងមើលឃើញពីភាពខុសគ្នារវាងតួលេខប្រាក់ខែ និងកម្រិតជីវភាពពិតជាក់ស្តែង។ ការកើនឡើងនៃកម្មវិធីដឹកជញ្ជូន និងសេវាជិះរថយន្តតាមទូរស័ព្ទបានបង្កើតឱកាសការងារថ្មីៗសម្រាប់យុវជនកម្ពុជា។ សេដ្ឋកិច្ចបែបការងារបណ្ដោះអាសន្នផ្តល់នូវភាពបត់បែនក្នុងម៉ោងធ្វើការ ប៉ុន្តែវាមិនមានភាពទៀងទាត់ផ្នែកប្រាក់ចំណូលប្រចាំខែនោះទេ។ អ្នកដែលធ្វើការងារតាមរយៈកម្មវិធីឌីជីថលត្រូវរ៉ាប់រងរាល់ការចំណាយលើសម្ភារៈ និងការជួសជុលមធ្យោបាយធ្វើដំណើរដោយខ្លួនឯង។ ការងារសេរី ឬហ្វ្រីឡែនកំពុងពេញនិយមក្នុងចំណោមយុវជនដែលមានជំនាញផ្នែករចនា និងការសរសេរមាតិកាផ្សព្វផ្សាយ។ អវត្តមាននៃកិច្ចសន្យាការងារច្បាស់លាស់ធ្វើឱ្យអ្នកធ្វើការងារសេរីប្រឈមនឹងហានិភ័យនៅពេលមានបញ្ហាសុខភាពកើតឡើង។ ការប្រកួតប្រជែងតម្លៃរវាងអ្នកផ្តល់សេវាកម្មក្នុងប្រព័ន្ធការងារបណ្ដោះអាសន្ន ធ្វើឱ្យប្រាក់ចំណូលមធ្យមរបស់ពួកគេមានការថយចុះ។ អ្នកដឹកជញ្ជូនទំនិញត្រូវធ្វើការច្រើនម៉ោងក្នុងមួយថ្ងៃ ដើម្បីទទួលបានប្រាក់ចំណូលគ្រប់គ្រាន់សម្រាប់តម្រូវការគ្រួសារ។ ប្រព័ន្ធការងារថ្មីនេះមិនទាន់មានការគាំពារផ្នែកសង្គមពេញលេញដូចបុគ្គលិកដែលធ្វើការក្នុងក្រុមហ៊ុនផ្លូវការនៅឡើយទេ។ ការប្រើប្រាស់បច្ចេកវិទ្យាដើម្បីភ្ជាប់ទំនាក់ទំនងរវាងអតិថិជន និងអ្នកផ្តល់សេវាបានផ្លាស់ប្តូរទម្លាប់នៃការរកចំណូល។ ភាពមិនប្រាកដប្រជានៃការងារតាមកម្មវិធីទូរស័ព្ទធ្វើឱ្យការរៀបចំផែនការហិរញ្ញវត្ថុរយៈពេលវែងមានការលំបាកខ្លាំង។ អ្នកជំនាញផ្នែកព័ត៌មានវិទ្យាជាច្រើនជ្រើសរើសយកការងារសេរី ដើម្បីទទួលបានសេរីភាពក្នុងករណីដែលពួកគេមានជំនាញខ្ពស់។ ការកើនឡើងនៃចំនួនអ្នកផ្តល់សេវាដឹកជញ្ជូនធ្វើឱ្យចំណែកទីផ្សាររបស់បុគ្គលម្នាក់ៗកាន់តែរួមតូចទៅៗគួរឱ្យព្រួយបារម្ភ។ ការជឿនលឿននៃប្រព័ន្ធទូទាត់ប្រាក់តាមអេឡិចត្រូនិកបានសម្រួលដល់ការទូទាត់កម្រៃសេវាសម្រាប់អ្នកធ្វើការងារបែបសេរី។ ភាគច្រើននៃអ្នកធ្វើការក្នុងវិស័យនេះមិនមានប្រាក់សោធននិវត្តន៍ ឬការធានារ៉ាប់រងគ្រោះថ្នាក់ការងារដែលផ្តល់ដោយនិយោជកឡើយ។ ការងារបែបបណ្ដោះអាសន្នបានក្លាយជាប្រភពចំណូលបន្ថែមសម្រាប់បុគ្គលិកការិយាល័យដែលចង់បង្កើនចំណូលក្រោយម៉ោងធ្វើការផ្លូវការ។ និយោជកក្នុងសម័យកាលថ្មីនេះចូលចិត្តជួលអ្នកជំនាញតាមគម្រោង ដើម្បីកាត់បន្ថយចំណាយលើអត្ថប្រយោជន៍រយៈពេលវែង។ ការប្រែប្រួលនៃតម្រូវការទីផ្សារប្រចាំថ្ងៃជះឥទ្ធិពលផ្ទាល់ដល់ចំនួនប្រាក់កម្រៃដែលអ្នកធ្វើការងារតាមកម្មវិធីទទួលបាន។ ការកសាងសមត្ថភាពផ្ទាល់ខ្លួន គឺជាកត្តាសំខាន់បំផុតដើម្បីរស់រានក្នុងទីផ្សារការងារសេរីដែលមានការប្រកួតប្រជែងខ្ពស់។ ពលរដ្ឋមួយចំនួនធំបានចាកចេញពីការងាររោងចក្រមកចាប់យកការងារដឹកជញ្ជូនដោយសង្ឃឹមថានឹងទទួលបានសេរីភាពជាងមុន។ ការវិវត្តនៃសេដ្ឋកិច្ចឌីជីថលតម្រូវឱ្យមានការរៀបចំបទប្បញ្ញត្តិថ្មី ដើម្បីការពារផលប្រយោជន៍អ្នកធ្វើការងារតាមប្រព័ន្ធនេះ។ កម្រិតចំណូលរបស់អ្នកធ្វើការងារសេរីមានភាពខុសគ្នាខ្លាំងអាស្រ័យលើកេរ្តិ៍ឈ្មោះ និងគុណភាពនៃសេវាកម្មដែលពួកគេផ្តល់។ ការផ្លាស់ប្តូរទម្រង់ការងារនេះបង្ហាញពីការបត់បែននៃកម្លាំងពលកម្មកម្ពុជាក្នុងយុគសម័យសេដ្ឋកិច្ចចែករំលែកសកល។ រដ្ឋាភិបាលកម្ពុជាបានខិតខំប្រឹងប្រែងដំឡើងប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករក្នុងវិស័យកាត់ដេរជារៀងរាល់ឆ្នាំ។ ការចរចាត្រីភាគីរវាងរដ្ឋ ម្ចាស់សហគ្រាស និងសហជីពបានដើរតួនាទីយ៉ាងសំខាន់ក្នុងការកំណត់តម្លៃកម្លាំងពលកម្ម។ ការដំឡើងប្រាក់ឈ្នួលអប្បបរមាជួយលើកកម្ពស់កម្រិតជីវភាពរបស់កម្មកររាប់លាននាក់ដែលជាកម្លាំងចលករសេដ្ឋកិច្ច។ ម្ចាស់អាជីវកម្មខ្នាតតូច និងមធ្យមជួបការលំបាកក្នុងការគ្រប់គ្រងចំណាយប្រតិបត្តិការនៅពេលប្រាក់ឈ្នួលកើនឡើង។ ការកំណត់ប្រាក់ឈ្នួលអប្បបរមាជួយកាត់បន្ថយគម្លាតចំណូលរវាងអ្នកមានចំណូលទាបបំផុត និងអ្នកមានចំណូលថ្នាក់កណ្តាល។ ការដំឡើងប្រាក់ខែត្រូវតែដើរទន្ទឹមគ្នានឹងការបង្កើនផលិតភាពការងារ គឺដើម្បីធានានូវចីរភាពនៃផលិតកម្មក្នុងស្រុក។ វិស័យកាត់ដេរនៅតែជាវិស័យឈានមុខគេដែលទទួលបានអត្ថប្រយោជន៍ពីគោលនយោបាយប្រាក់ឈ្នួលអប្បបរមានេះ។ ការកើនឡើងនៃចំណាយកម្លាំងពលកម្មអាចធ្វើឱ្យអ្នកវិនិយោគបរទេសពិចារណាលើការប្រកួតប្រជែងជាមួយប្រទេសជិតខាង។ រដ្ឋត្រូវរក្សាតុល្យភាពរវាងការផ្តល់ជីវភាពសមរម្យដល់កម្មករ និងការរក្សាភាពទាក់ទាញសម្រាប់ការវិនិយោគផ្ទាល់ពីបរទេស។ ការផ្តល់អត្ថប្រយោជន៍បន្ថែមក្រៅពីប្រាក់ខែគោលដូចជាប្រាក់សោហ៊ុយធ្វើដំណើរបានជួយសម្រាលទុក្ខលំបាករបស់កម្មករ។ គោលនយោបាយប្រាក់ឈ្នួលត្រូវបានកែសម្រួល ដើម្បីឆ្លើយតបទៅនឹងស្ថានភាពជាក់ស្តែងនៃសេដ្ឋកិច្ចជាតិនិងអន្តរជាតិ។ ការយល់ដឹងពីច្បាប់ការងារជួយឱ្យកម្មករនិយោជិតអាចការពារសិទ្ធិ និងទទួលបានប្រាក់ឈ្នួលត្រឹមត្រូវតាមការកំណត់។ ការអនុវត្តប្រាក់ឈ្នួលអប្បបរមាក៏បានជះឥទ្ធិពលដល់ការកំណត់តម្លៃពលកម្មក្នុងវិស័យផ្សេងៗទៀតដែលមិនមែនជារោងចក្រ។ ការតស៊ូមតិរបស់សហជីពកម្មករបាននាំមកនូវលទ្ធផលវិជ្ជមានសម្រាប់ការដំឡើងប្រាក់បៀវត្សរ៍ក្នុងមួយទសវត្សរ៍ចុងក្រោយ។ សហគ្រាសមួយចំនួនបានចាប់ផ្តើមប្រើប្រាស់ម៉ាស៊ីនជំនួសឱ្យកម្លាំងមនុស្ស ដើម្បីកាត់បន្ថយចំណាយលើប្រាក់ឈ្នួលដែលកើនឡើង។ ការបណ្តុះបណ្តាលជំនាញបន្ថែមដល់កម្មករ គឺជាមធ្យោបាយដ៏ល្អបំផុតដើម្បីបង្កើនតម្លៃខ្លួនលើសពីប្រាក់ឈ្នួលអប្បបរមា។ ស្ថិរភាពនយោបាយបានផ្តល់ឱកាសឱ្យការចរចាប្រាក់ឈ្នួលប្រព្រឹត្តទៅដោយរលូន និងមានលក្ខណៈស្ថាបនាជារៀងរាល់ឆ្នាំ។ ការកើនឡើងនៃប្រាក់ចំណូលអប្បបរមាបានជួយជំរុញតម្រូវការប្រើប្រាស់ក្នុងស្រុក និងធ្វើឱ្យសេដ្ឋកិច្ចមានចលនា។ បញ្ហាប្រឈមនៃអាជីវកម្មដែលមិនទាន់ចុះបញ្ជីផ្លូវការ គឺជាការមិនគោរពតាមបទដ្ឋានប្រាក់ឈ្នួលអប្បបរមារបស់រដ្ឋ។ ការកែលម្អលក្ខខណ្ឌការងាររួមជាមួយការដំឡើងប្រាក់ខែបានធ្វើឱ្យកម្ពុជាក្លាយជាគោលដៅវិនិយោគប្រកបដោយក្រមសីលធម៌។ ការត្រួតពិនិត្យការអនុវត្តច្បាប់ការងារឱ្យបានតឹងរ៉ឹងធានាបានថា គ្រប់កម្មករទាំងអស់ទទួលបានប្រាក់ឈ្នួលយុត្តិធម៌។ ការវិវត្តនៃគោលនយោបាយនេះបានសបញ្ជាក់ពីការយកចិត្តទុកដាក់របស់រដ្ឋាភិបាលចំពោះសុខុមាលភាពរបស់ប្រជាពលរដ្ឋ។ ការធ្វើការងារពីចម្ងាយបានក្លាយជានិន្នាការសកលដែលអនុញ្ញាតឱ្យបុគ្គលិកកម្ពុជាធ្វើការឱ្យក្រុមហ៊ុនអន្តរជាតិ។ បច្ចេកវិទ្យាទំនាក់ទំនងទំនើបបានលុបបំបាត់ព្រំដែនភូមិសាស្ត្រក្នុងការជ្រើសរើសកម្លាំងពលកម្មដែលមានសមត្ថភាពខ្ពស់។ បុគ្គលិកដែលមានសមត្ថភាពភាសាបរទេស និងជំនាញឌីជីថលអាចរកចំណូលបានច្រើនជាងទីផ្សារការងារក្នុងស្រុក។ ការធ្វើការឱ្យក្រុមហ៊ុនបរទេសពីផ្ទះជួយសន្សំសំចៃពេលវេលា និងការចំណាយលើការធ្វើដំណើរទៅមកជារៀងរាល់ថ្ងៃ។ ការប្រកួតប្រជែងកម្លាំងពលកម្មមិនមែនត្រឹមតែក្នុងស្រុកទៀតទេ តែវាជាការប្រកួតប្រជែងជាមួយមនុស្សទូទាំងពិភពលោក។ ក្រុមហ៊ុនអន្តរជាតិស្វែងរកកម្លាំងពលកម្មក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីកាត់បន្ថយការចំណាយលើប្រាក់បៀវត្សរ៍របស់ពួកគេ។ ការយល់ដឹងពីវប្បធម៌ការងារអន្តរជាតិ គឺជាកត្តាចាំបាច់សម្រាប់អ្នកដែលចង់ចាប់យកឱកាសការងារពីចម្ងាយទាំងនេះ។ ប្រព័ន្ធអ៊ីនធឺណិតល្បឿនលឿន និងមានតម្លៃសមរម្យបានដើរតួនាទីជាស្ពានភ្ជាប់អ្នកជំនាញកម្ពុជាទៅកាន់ពិភពលោក។ ការងារពីចម្ងាយផ្តល់ឱកាសឱ្យអ្នកដែលមានទីលំនៅតាមបណ្តាខេត្តអាចរកចំណូលបានខ្ពស់ដូចអ្នកនៅទីក្រុងដែរ។ បញ្ហាប្រឈមនៃការធ្វើការឱ្យក្រុមហ៊ុនបរទេស គឺភាពខុសគ្នានៃតំបន់ពេលវេលា និងការគ្រប់គ្រងវិន័យការងារផ្ទាល់ខ្លួន។ ការបង្កើនសមត្ថភាពផ្នែកបច្ចេកវិទ្យាព័ត៌មាន គឺជាគន្លឹះដើម្បីទាញយកអត្ថប្រយោជន៍ពីទីផ្សារការងារសកលនាពេលនេះ។ រដ្ឋាភិបាលបាននិងកំពុងលើកទឹកចិត្តដល់ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ដើម្បីបង្កើនឱកាសការងារសម្រាប់យុវជន។ ការទទួលបានប្រាក់ឈ្នួលជាដុល្លារអាមេរិកពីក្រុមហ៊ុនបរទេសជួយបង្កើនស្ថិរភាពហិរញ្ញវត្ថុសម្រាប់គ្រួសារកម្ពុជា។ ការប្រកួតប្រជែងតម្លៃកម្លាំងពលកម្មសកលអាចធ្វើឱ្យប្រាក់ឈ្នួលក្នុងស្រុកមានសម្ពាធពីក្រុមហ៊ុនដែលផ្តល់តម្លៃខ្ពស់ជាង។ សហគ្រិនឌីជីថលកម្ពុជាជាច្រើនបាននិងកំពុងបង្កើតមាតិកាដើម្បីលក់នៅលើទីផ្សារអន្តរជាតិតាមរយៈប្រព័ន្ធអនឡាញ។ ការអប់រំតាមបែបទំនើបតម្រូវឱ្យមានការបញ្ចូលនូវជំនាញដែលអាចប្រើប្រាស់បានក្នុងកម្រិតស្តង់ដារអន្តរជាតិ។ យុវជនជំនាន់ក្រោយមានទំនោរចង់ធ្វើការជាលក្ខណៈសេរីដែលផ្តល់សេរីភាព និងប្រាក់ចំណូលខ្ពស់ជាងការងារការិយាល័យ។ ការប្រើប្រាស់ឧបករណ៍គ្រប់គ្រងការងារតាមអនឡាញបានក្លាយជាទម្លាប់ទូទៅសម្រាប់ក្រុមការងារដែលមានសមាជិកច្រើនប្រទេស។ ទីផ្សារការងារសកលបានបើកទ្វារយ៉ាងទូលំទូលាយសម្រាប់អ្នកដែលមានភាពច្នៃប្រឌិត និងមានចំណេះដឹងផ្នែកបច្ចេកទេស។ ការបន្តរៀនសូត្រដោយខ្លួនឯងតាមរយៈវគ្គសិក្សាអនឡាញ គឺជាមធ្យោបាយដ៏ប្រសើរដើម្បីបង្កើនតម្លៃកម្លាំងពលកម្ម។ ការផ្លាស់ប្តូររបៀបធ្វើការងារនេះបានរួមចំណែកយ៉ាងខ្លាំងដល់ការអភិវឌ្ឍធនធានមនុស្សនៅក្នុងប្រទេសកម្ពុជា។ ជារួមមក ការផ្លាស់ប្តូរនៃរចនាសម្ព័ន្ធប្រាក់ឈ្នួលក្នុងទសវត្សរ៍នេះតម្រូវឱ្យបុគ្គលម្នាក់ៗត្រូវតែមានភាពបត់បែន និងអភិវឌ្ឍខ្លួនជានិច្ចដើម្បីរស់រានក្នុងសេដ្ឋកិច្ចឌីជីថល។